របៀបធ្វើបង្អែមបាញ់ចានឿករបស់ខ្មែរគឺងាយស្រួលធ្វើ និងមិនសូវមានលក្ខណៈស្មុគស្មាញទេ។ ជាទូទៅ បង្អែមខ្មែរយើងមានឈ្មោះច្រើន និងខុសៗពីគ្នាអាស្រ័យទៅតាមតំបន់។ បង្អែមបាញ់ចានឿកនេះត្រូវបានបែកចែកជាពីរប្រភេទគឺ បាញ់ចានឿកគ្រាប់សាគូ និងបាញ់ចានឿកធម្មតា។ ជាដំបូង យើងក្រឡេកមកមើលគ្រឿងផ្សំសម្រាប់ធ្វើស្នូលសណ្ដែកដែលមានដូចជា សណ្ដែកបាយចំនួន ១៥០ក្រាម ស្ករស មួយស្លាបព្រាបាយ អំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ និងល្ងសលីង។ រីឯគ្រឿងផ្សំំសម្រាប់ធ្វើទឹកស្ករខ្ទិះដូងមានដូចជា ខ្ញី ស្ករត្នោត ១៥០ក្រាម អំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ ទឹក ៥០០ មីលីលីត្រ និងខ្ទិះដូង ៤០០ មីលីលីត្រ។ ក្នុងនោះយើងក៏ត្រូវការគ្រឿងផ្សំសម្រាប់ធ្វើម្សៅនំបាញ់ចានឿក ដែលមានដូចជា ម្សៅ និង គ្រាប់សាគូ។ ជាដំបូង យើងត្រូវលាងគ្រាប់សណ្ដែកបាយឱ្យបានស្អាត រួចត្រាំទឹករយៈពេល ១ម៉ោង។ បន្ទាប់ពីត្រាំរួច យើងត្រូវលាងសម្អាតវាម្ដងទៀត រហូតដល់ទឹកឡើងថ្លា។ ជំហានបន្ទាប់ យើងត្រូវយកសណ្តែកទៅដាក់ចំហុយ ឬ ស្ងោរក៏បាន។ ប្រសិនជា យើងចង់យកវាទៅចំហុយ ដំបូងយើងត្រូវដាំទឹកកន្លះឆ្នាំងឲ្យពុះសិន សិមដាក់សណ្ដែកចូល។ ការចំហុយគ្រាប់សណ្ដែកត្រូវការពេល២០នាទី ឬយូរជាងនេះ ដើម្បីប្រាកដថា សណ្ដែកបានឆ្អិនល្អ។ ក្រោយពីសណ្ដែកឆ្អិន និងផុយល្អហើយ យើងអាចដាក់អំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ ស្ករស មួយស្លាបព្រាបាយ ឬលើសពីនេះតាមចំណូលចិត្ត ហើយច្របល់គ្រឿងផ្សំទាំងអស់នោះឱ្យចូលគ្នាបន្តិចសិន ចាំយើងកិន ឬច្របាច់ឱ្យម៉ដ្ដ។ បន្ទាប់ពីសណ្ដែកម៉ដ្ឋល្មមហើយ យើងអាចប្រើស្លាបព្រាដើម្បីដួស រួចពូតជាដុំៗស្មើគ្នា រហូតអស់ស្នូលសណ្ដែក។ ឥឡូវនេះ យើងចូលមកដល់ការដាំទឹកស្ករខ្ទិះដូងវិញម្ដង។ ជាដំបូង យើងត្រូវចាក់ទឹកធម្មតាចំនួន ៥០០ មីលីលីត្រចូល និងដាំឱ្យពុះសិន ទើបដាក់ស្ករត្នោតចំនួន ១៥០ក្រាមចូល រួចកូរវាឲ្យឡើងឈ្ងុយបន្តិចសិន។ នៅពេលស្ករត្នោតរលាយល្អ និងមានក្លិនឈ្ងុយហើយ យើងអាចចាក់ទឹកខ្ទិះដូងចូល រួចចាក់អំបិលចូល ហើយកូរទឹកខ្ទិះនោះរហូតវាពុះបានល្អ។ កាលណាខ្ទិះពុះហើយ យើងអាចលើកវាចុះពីចង្រ្កាន និងទុកវាមួយឡែកសិន។ ក្រោយពីស្នូលសណ្ដែក និងទឹកស្ករបានធ្វើរួចរាល់ កិច្ចការបន្ទាប់គឺ យើងនឹងមកលាយម្សៅដើម្បីធ្វើនំបាញ់ចានឿកប្រភេទទីមួយ ដែលមានសំបកធម្មតា។ យើងត្រូវចាក់ម្សៅអង្ករដំណើប ១១០ក្រាមចូលចាន ហើយលាយជាមួយទឹកធម្មតា ៩០ មីលីលីត្រ ប៉ុន្តែចាក់វាចូលសន្សឹមៗ ទើបច្របាច់ម្សៅរហូតដល់វាខាំស្អិតចូលគ្នា។ ពេលរួចរាល់ហើយ យើងចូលដល់ការមូលម្សៅនោះ ធ្វើនំម្ដង។ ជាដំបូង យើងអាចបេះម្សៅមួយដុំមក ហើយលាតវាឱ្យសំប៉ែត បន្ទាប់មកយកស្នូលសណ្ដែកដែលបានលញ់រួចមកដាក់ចំកណ្ដាល និងទាញខ្ចប់ស្នូលនោះឲ្យជិត។ យើងបន្តធ្វើដូចនេះ រហូតអស់ម្សៅ និងស្នូលសណ្ដែក។ មួយវិញទៀត យើងក៏អាចយកម្សៅមកមូលជាដុំតូច ល្អិតៗ ដោយមិនចាំបាច់ដាក់ស្នូលដែរ។ ជាថ្មីម្ដងទៀត មុននឹងយកវាទៅស្ងោរ យើងត្រូវដាំទឹកកន្លះឆ្នាំង រួចទុកឱ្យពុះសិន។ ពេលទឹកពុះហើយ យើងអាចយកដុំម្សៅដែលបានត្រៀមរួចដាក់ចូល ប៉ុន្តែមុននឹងដាក់ យើងត្រូវយកដៃសង្កត់ឲ្យវាចេញជារាងសំប៉ែតបន្តិចសិន។ នៅពេលយើងដាក់ដុំម្សៅចូលដំបូង វានឹងធ្លាក់ចូលបាតឆ្នាំង ប៉ុន្តែ យើងនឹងសង្កេតឃើញម្សៅទាំងនោះអណ្តែតឡើង កាលណាវាឆ្អិន។ អំឡុងពេលស្ងោរ យើងត្រូវឧស្សាហ៍កូរត្រឡប់នំទាំងនោះ ដើម្បីធានាថាវាឆ្អិនបានស្មើសាច់គ្នាល្អ។ ពេលឃើញថា នំរបស់យើងអណ្ដែតមកផ្ទៃខាងលើ នោះមានន័យថា វាឆ្អិនល្អហើយ ដូច្នេះ យើងអាចស្រង់វាដាក់ចូលទៅក្នុងទឹកស្ករខ្ទិះដូងតែម្ដងជាការស្រេច។ នំបាញ់ចានឿកប្រភេទទីមួយរបស់យើងដែលមានសំបកធម្មតាត្រូវបានធ្វើរួចរាល់ហើយ ដូច្នេះ យើងបន្តទៅមើលពីរបៀបធ្វើប្រភេទទីពីរវិញម្ដង។